អាជីពជាជំនួយការមេធាវី និងបុគ្គលិកផ្នែកច្បាប់ កំពុងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនមេធាវីដែលរីកដុះដាលនៅកម្ពុជា។ នៅក្នុងបរិបទនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បុគ្គលិកផ្នែកច្បាប់ដើរតួជាអ្នករៀបចំឯកសារគតិយុត្តិឱ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវតាមទម្រង់ច្បាប់។ ជំនួយការមេធាវីត្រូវមានភាពប៉ិនប្រសប់ក្នុងការរត់ការឯកសារតាមបណ្តាក្រសួងស្ថាប័ននានា ដើម្បីធានាថាអាជីវកម្មរបស់អតិថិជនមានភាពស្របច្បាប់ទាំងស្រុង។ អាជីពនេះតម្រូវឱ្យបុគ្គលម្នាក់ៗមានសមត្ថភាពខ្ពស់ក្នុងការស្រាវជ្រាវបទដ្ឋានគតិយុត្តិ ចាប់ពីព្រះរាជក្រឹត្យ អនុក្រឹត្យ រហូតដល់ប្រកាសតាមវិស័យនីមួយៗ។ នៅក្នុងក្រុមហ៊ុនមេធាវីអន្តរជាតិ បុគ្គលិកផ្នែកច្បាប់ខ្មែរគឺជាអ្នកបកប្រែភាសាបច្ចេកទេស និងពន្យល់ពីទំនៀមទម្លាប់ច្បាប់ក្នុងស្រុកទៅកាន់វិនិយោគិនបរទេស។ ការងារនេះផ្តល់ឱកាសឱ្យយុវជនដែលបញ្ចប់ការសិក្សាផ្នែកច្បាប់ បានអនុវត្តចំណេះដឹងទ្រឹស្តីនៅក្នុងសវនាការ និងការដោះស្រាយវិវាទជាក់ស្តែង។ ជំនួយការមេធាវីគឺជាអ្នកដែលត្រូវយល់ដឹងស៊ីជម្រៅអំពីនីតិវិធីរដ្ឋប្បវេណី ដើម្បីជួយមេធាវីក្នុងការរៀបចំដីការក្សាការពារ និងពាក្យបណ្តឹងអាជ្ញា។ ភាពហ្មត់ចត់ក្នុងការពិនិត្យអក្ខរាវិរុទ្ធ និងការប្រើប្រាស់ពាក្យពេចន៍ច្បាប់ គឺជាគុណសម្បត្តិដែលមិនអាចខ្វះបានសម្រាប់បុគ្គលិកផ្នែកច្បាប់អាជីព។ នៅក្នុងវិស័យអចលនទ្រព្យ ជំនួយការមេធាវីដើរតួជាអ្នកត្រួតពិនិត្យភាពស្របច្បាប់នៃប័ណ្ណកម្មសិទ្ធិដីធ្លី ដើម្បីការពារហានិភ័យជូនអតិថិជន។ ការងារនេះទាមទារឱ្យមានការរក្សាការសម្ងាត់វិជ្ជាជីវៈខ្ពស់បំផុត ព្រោះពួកគេត្រូវកាន់កាប់ព័ត៌មានរសើប និងឯកសារសំខាន់ៗរបស់កូនក្តី។ បុគ្គលិកផ្នែកច្បាប់ជួយសម្រាលបន្ទុកមេធាវីនាំមុខ តាមរយៈការធ្វើសេចក្តីសង្ខេបអង្គហេតុ និងការរៀបចំបញ្ជីភស្តុតាងឱ្យមានសណ្តាប់ធ្នាប់។ ការរីកចម្រើននៃបច្ចេកវិទ្យាបានជំរុញឱ្យជំនួយការមេធាវីត្រូវចេះប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមអនឡាញរបស់រដ្ឋាភិបាលឱ្យបានស្ទាត់ជំនាញ។ នៅក្នុងបរិបទកម្ពុជា ជំនួយការមេធាវីច្រើនតែជាអ្នកសម្របសម្រួលដំបូងគេដែលជួបសន្ទនា និងស្តាប់ការរៀបរាប់បញ្ហារបស់កូនក្តី។ អាជីពនេះផ្តល់នូវស្ថិរភាពការងារល្អ និងឱកាសក្នុងការវិវត្តខ្លួនទៅជាទីប្រឹក្សាច្បាប់ក្នុងធនាគារ ឬក្រុមហ៊ុនវិនិយោគខ្នាតធំ។ ជំនួយការមេធាវីត្រូវមានភាពរហ័សរហួនក្នុងការចុះទៅតាមបណ្តាខេត្ត ដើម្បីស៊ើបអង្កេតព័ត៌មាន ឬបញ្ជូនដីកាទៅអាជ្ញាធរមូលដ្ឋាន។ ការងារផ្នែកច្បាប់នៅកម្ពុជាជួយឱ្យយុវជនយល់ច្បាស់ពីសិទ្ធិការងារ និងកាតព្វកិច្ចពន្ធដារ ដែលជាចំណេះដឹងសំខាន់សម្រាប់គ្រប់វិស័យ។ ជំនួយការមេធាវីជួយមេធាវីក្នុងការតាក់តែងលក្ខន្តិកៈក្រុមហ៊ុន និងបទបញ្ជាផ្ទៃក្នុងឱ្យស្របតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ នៅក្នុងករណីវិវាទគ្រួសារ បុគ្គលិកផ្នែកច្បាប់ដើរតួជាអ្នកសម្របសម្រួលដោយផ្អែកលើគោលការណ៍យុត្តិធម៌ និងសីលធម៌សង្គម។ ការអាន "រាជកិច្ច" ជាប្រចាំគឺជាកាតព្វកិច្ចដើម្បីឱ្យបុគ្គលិកផ្នែកច្បាប់អាចតាមដានការផ្លាស់ប្តូរបទដ្ឋានគតិយុត្តិក្នុងប្រទេស។ ជំនួយការមេធាវីដែលមានសមត្ថភាពភាសាអង់គ្លេស ឬភាសាចិនខ្ពស់ តែងតែទទួលបានការផ្តល់ជូនប្រាក់បៀវត្សរ៍យ៉ាងច្រើនពីទីផ្សារ។ ការងារនេះបណ្តុះឱ្យបុគ្គលម្នាក់ៗមានវិន័យខ្ពស់ក្នុងការគ្រប់គ្រងពេលវេលា ជាពិសេសនៅពេលត្រូវរៀបចំឯកសារឱ្យទាន់កាលកំណត់របស់តុលាការ។ ជំនួយការមេធាវីគឺជាអ្នកដែលជួយឱ្យកូនក្តីមានអារម្មណ៍កក់ក្តៅ និងមានសង្ឃឹម តាមរយៈការផ្តល់ការពន្យល់តាមផ្លូវច្បាប់ដែលងាយយល់។ នៅក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល បុគ្គលិកផ្នែកច្បាប់កំពុងសិក្សាបន្ថែមអំពីច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ អាជីពនេះជួយពង្រឹងជំនាញក្នុងការចរចា និងការដោះស្រាយបញ្ហាប្រឈមជាមួយភាគីម្ខាងទៀតប្រកបដោយភាពវៃឆ្លាត។ ជំនួយការមេធាវីជួយក្នុងការរៀបចំឯកសារស្មុំកូន និងអាពាហ៍ពិពាហ៍ជាមួយជនបរទេស ដែលជានីតិវិធីតឹងរ៉ឹងនៅកម្ពុជា។ ការងារនេះផ្តល់ឱកាសឱ្យយុវជនបានឃើញពីភាពខុសគ្នារវាងការអនុវត្តច្បាប់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តដាច់ស្រយាល។ ជំនួយការមេធាវីត្រូវចេះប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ដើម្បីសរសេរលិខិតជូនដំណឹងដែលមានទម្ងន់គតិយុត្តិ។ នៅក្នុងក្រុមហ៊ុនមេធាវីរីកចម្រើន បុគ្គលិកផ្នែកច្បាប់ត្រូវបានលើកទឹកចិត្តឱ្យចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាបន្តបន្ទាប់។ ជំនួយការមេធាវីជួយមេធាវីក្នុងការចងក្រងសំណុំរឿងឱ្យមានលក្ខណៈវិទ្យាសាស្ត្រ ដែលងាយស្រួលដល់ការស្រាវជ្រាវរបស់ចៅក្រម។ អាជីពនេះគឺជាស្ពានចម្លងដ៏សំខាន់សម្រាប់អ្នកដែលមានបំណងប្រឡងចូលជាមេធាវីពេញសិទ្ធិនៃគណៈមេធាវី។ ជំនួយការមេធាវីត្រូវមានភាពអត់ធ្មត់ខ្ពស់ក្នុងការដោះស្រាយកិច្ចការរដ្ឋបាលដែលស្មុគស្មាញ និងចំណាយពេលយូរ។ នៅក្នុងវិស័យកម្មសិទ្ធិបញ្ញា បុគ្គលិកផ្នែកច្បាប់ជួយការពារម៉ាកសញ្ញា និងសិទ្ធិអ្នកនិពន្ធជូនសិល្បករ និងសហគ្រិន។ ការងារនេះជួយឱ្យយុវជនមានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ និងការការពារការពិតដោយផ្អែកលើភស្តុតាងរឹងមាំ។ ជំនួយការមេធាវីគឺជាអ្នកដែលជួយឱ្យការិយាល័យមេធាវីអាចរក្សាបាននូវស្តង់ដារការងារខ្ពស់ និងភាពជឿជាក់ពីសាធារណជន។ នៅក្នុងបរិបទនៃការវិនិយោគលើវិស័យសំណង់ បុគ្គលិកផ្នែកច្បាប់ជួយស្នើសុំលិខិតអនុញ្ញាតសាងសង់ និងការបើកការដ្ឋាន។ ជំនួយការមេធាវីត្រូវមានស្មារតីរឹងមាំក្នុងការប្រឈមមុខនឹងសម្ពាធពីភាគីជម្លោះ និងការធ្វើការងារក្រោមភាពតានតឹង។ ការងារនេះបង្រៀនឱ្យមនុស្សចេះរៀបចំផែនការការងារប្រចាំថ្ងៃ និងការកំណត់អាទិភាពនៃកិច្ចការនីមួយៗឱ្យបានច្បាស់លាស់។ ជំនួយការមេធាវីជួយមេធាវីក្នុងការរៀបចំបញ្ជីសំណួរសម្រាប់សួរដេញដោលសាក្សី នៅក្នុងសវនាការជាសាធារណៈ។ នៅក្នុងបរិបទនៃច្បាប់ធនាគារ បុគ្គលិកផ្នែកច្បាប់ជួយពិនិត្យកិច្ចសន្យាខ្ចីប្រាក់ និងការដាក់បញ្ចាំទ្រព្យសម្បត្តិឱ្យបានត្រឹមត្រូវ។ អាជីពនេះផ្តល់នូវមោទនភាពជាតិ តាមរយៈការចូលរួមចំណែកកសាងនីតិរដ្ឋ និងយុត្តិធម៌សង្គមនៅក្នុងប្រទេសកម្ពុជា។ ជំនួយការមេធាវីត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីរក្សាទុកឯកសារជាប្រព័ន្ធឌីជីថលដែលងាយស្រួលគ្រប់គ្រង។ នៅក្នុងវិស័យពន្ធដារ បុគ្គលិកផ្នែកច្បាប់ជួយក្រុមហ៊ុនក្នុងការប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំឱ្យបានទាន់ពេលវេលា។ ជំនួយការមេធាវីគឺជាអ្នកដែលជួយឱ្យមេធាវីអាចផ្តោតអារម្មណ៍លើការការពារក្តីបានពេញលេញ ដោយសារការងាររដ្ឋបាលត្រូវបានរៀបចំរួចរាល់។ ការងារនេះផ្តល់ឱកាសឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយមេធាវីបរទេស ដែលនាំមកនូវចំណេះដឹងថ្មីៗ។ ជំនួយការមេធាវីត្រូវមានភាពឆ្លាតវៃក្នុងការវិភាគស្ថានភាព និងការទស្សន៍ទាយលទ្ធផលដែលអាចកើតមានក្នុងរឿងក្តី។ នៅក្នុងបរិបទនៃការការពារបរិស្ថាន បុគ្គលិកផ្នែកច្បាប់ជួយពិនិត្យរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម។ អាជីពនេះបង្រៀនឱ្យមនុស្សចេះស្តាប់ដោយយកចិត្តទុកដាក់ និងការចេះសង្កេតមើលសញ្ញាវិជ្ជមាន និងអវិជ្ជមានពីភាគីពាក់ព័ន្ធ។ ជំនួយការមេធាវីជួយក្នុងការរៀបចំឯកសារមរតកសាសន៍ ដើម្បីចៀសវាងជម្លោះក្នុងគ្រួសារនាពេលអនាគត។ នៅក្នុងសង្គមខ្មែរ ជំនួយការមេធាវីគឺជាអ្នកដែលជួយឱ្យអ្នកមានចំណូលទាបអាចទទួលបានជំនួយផ្នែកច្បាប់ដោយស្មើភាព។ ការងារនេះទាមទារឱ្យមានការរៀនសូត្រឥតឈប់ឈរ ព្រោះពិភពលោក និងច្បាប់មានការប្រែប្រួលជារៀងរាល់ថ្ងៃ។ ជំនួយការមេធាវីត្រូវមានចរិតលក្ខណៈរួសរាយរាក់ទាក់ ប៉ុន្តែម៉ឺងម៉ាត់ក្នុងកិច្ចការងារបច្ចេកទេសច្បាប់។ នៅក្នុងវិស័យទេសចរណ៍ បុគ្គលិកផ្នែកច្បាប់ជួយរៀបចំឯកសារអាជ្ញាប័ណ្ណសម្រាប់សណ្ឋាគារ និងភ្នាក់ងារទេសចរណ៍។ ជំនួយការមេធាវីគឺជាអ្នកដែលជួយឱ្យកិច្ចសន្យាពាណិជ្ជកម្មខ្នាតធំអាចសម្រេចទៅបានដោយគ្មានភាពរអាក់រអួល។ ការងារនេះផ្តល់នូវឱកាសការងារដ៏ទូលំទូលាយ ទាំងនៅក្នុងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន។ ជំនួយការមេធាវីត្រូវចេះប្រើប្រាស់សម្ភារៈការិយាល័យ និងឧបករណ៍ទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ នៅក្នុងបរិបទនៃច្បាប់គ្រួសារ បុគ្គលិកផ្នែកច្បាប់ជួយរៀបចំឯកសារលែងលះ និងការទាមទារសិទ្ធិចិញ្ចឹមកូនឱ្យបានត្រឹមត្រូវ។ អាជីពនេះជួយឱ្យយុវជនមានការយល់ដឹងស៊ីជម្រៅអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ជំនួយការមេធាវីគឺជាអ្នកដែលជួយឱ្យការិយាល័យមេធាវីមានសណ្តាប់ធ្នាប់ និងមានបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈ។ នៅក្នុងយុគសម័យសាកលភាវូបនីយកម្ម បុគ្គលិកផ្នែកច្បាប់ខ្មែរកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងពាណិជ្ជកម្មឆ្លងដែន។ សរុបមក ជំនួយការមេធាវី និងបុគ្គលិកផ្នែកច្បាប់ គឺជាកម្លាំងចលករដែលមិនអាចខ្វះបាន ក្នុងការជួយជំរុញសង្គមកម្ពុជាឱ្យកាន់តែមានយុត្តិធម៌ និងភាពរុងរឿង។